បើទោះបីសន្ធិសញ្ញាថ្ងៃទី១១ សីហា ឆ្នាំ ១៨៦៣ ស្ថិតនៅក្នុងការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក៏ដោយ ក៏អ្នកស្នេហាជាតិ បានក្រោកឈរកាន់អាវុធប្រឆាំងនឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។ បន្ថែមលើនេះសន្ធិសញ្ញាថ្ងៃទី១៧ មិថុនា ១៨៨៤ រឹតតែបង្កភាពក្តៅក្រហាយទ្វេឡើងគ្រប់ស្រទាប់ប្រជាជនខ្មែរ ដែលនាំឱ្យកើតមានចលនាតស៊ូជាហូរហែ។ អាចារ្យស្វាដែលជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់នៅឧដុង្គ បានចាប់ផ្ដើមបះបោរប្រឆាំងនឹងបារាំងនៅឆ្នាំ ១៨៦៤ បន្ទាប់ពីបារាំងបានដាក់អាណាព្យាបាលលើកម្ពុជា។ លោកបានកេណ្ឌទ័ពវាយយកបានខេត្តច្រាំង គឺកំពត ដល់ តាកែវ ហើយលើកទ័ពឆ្ពោះមកភ្នំពេញទៀត។ យ៉ាងណាមិញ កងទ័ពព្រះបាទនរោត្តមបានធ្វើប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៨៦៦ំដោយមានជំនួយពីកងទ័ពបារាំង ។ អាចារ្យស្វាត្រូវបានបារាំងនិរទេសទៅកោះត្រឡាច បន្ទាប់មកទៅកោះរេអុយនីញូង ហើយចុងក្រោយទៅកោះអង់ទី។ ចលនាបះបោររបស់ពោធិកំបោរ (ឆ្នាំ ១៨៦៥-១៨៦៧) ហើយ ពោធិកំបោរជាព្រះសង្ឃមួយអង្គមកពីខេត្តរោងដំរី។ នៅឆ្នាំ ១៨៦៥ បារាំងបានផ្ដល់ប្រាក់កាសឱ្យលោករស់នៅព្រៃនគរដើម្បីឃ្លាំមើលសកម្មភាពប៉ុណ្ណោះ។ នៅខែឧសភា ឆ្នាំ ១៨៦៦ លោកបានភៀសខ្លួនចូលទៅខេត្តរោងដំរី ហើយកេណ្ឌទ័ពនៅទីនោះ។ នៅខែបន្ទាប់ មេទាហានបារាំងពីរនាក់ត្រូវបានអ្នកស្នេហាជាតិខ្មែរសម្លាប់។ កងទ័ពបារាំងនៅព្រៃនគរបានលើកទ័ពទៅកម្ចាត់លោកពោធិកំបោរចោល។ នៅខែធ្នូ ឆ្នាំ ១៨៦៦ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះបានធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ឆ្នាំ ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅកម្ពុជាកាន់តែតឹងតែងឡើង ប្រជាជនបានក្រោកឈរបះបោរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោកពោធិកំបោរបានបរាជ័យនៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ និងសម្លាប់យកក្បាលមកដោតនៅឧដុង្គនៅខែធ្នូ ឆ្នាំ ១៨៦៧។ ចលនាបះបោររបស់ព្រះអង្គស៊ីវត្ថា (ឆ្នាំ ១៨៦១-១៨៩១) ហើយ ព្រះអង្គត្រូវជាបុត្រាទី ៣ របស់ព្រះបាទអង្គឌួង។ ដោយសារការច្រណែននឹងព្រះរាមទាំងពីរគឺនរោត្តម និងស៊ីសុវត្ថិ ដែលមានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដងនៅឆ្នាំ ១៨៦១។ ពីឆ្នាំ ១៨៦១-១៨៦២ ទោះបីពុំមានវត្តមានព្រះអង្គស៊ីវត្ថាក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបានក្រុងភ្នំពេញ រួចកាន់កាប់រាជធានីឧដុង្គទៀត។ ចលនាស៊ីវត្ថាបានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រ និងពួកអាណាព្យាបាលបារាំង។ ព្រះបាទនរោត្តមបានភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែមីនា ឆ្នាំ ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។ ប៉ុន្តែ ស៊ីវត្ថាបានរត់រួចខ្លួន ហើយទៅកេណ្ឌទ័ពធ្វើការបះបោរបន្តទៀត។ នៅឆ្នាំ ១៨៧៦ ព្រះអង្គស៊ីវត្ថាបានត្រឡប់ចូលស្រុកវិញ ហើយបំបះបំបោរប្រជាជនម្ដងទៀតនៅត្រង់បាភ្នំ រំដួល និងព្រៃវែង។ តែលើកនេះ ព្រះមហាឧបរាជស៊ីសុវត្ថិត្រូវបានចាត់ឱ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយពីទ័ពបារាំងផង។ ព្រះអង្គស៊ីវត្ថាបានដកខ្លួនថយទៅប្រទេសឡាវភាគខាងត្បូងនៅខែកុម្ភៈ ឆ្នាំ ១៨៧៧ ដើម្បីរង់ចាំឱកាសល្អ។ ឱកាសល្អនោះបានកើតមានឡើងនៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញាព្រះបាទនរោត្តម ថុំសុន។ នៅឆ្នាំ ១៨៨៥ ព្រះអង្គស៊ីសុវត្ថាបានរៀបចំខ្លួនប្រុងវាយឧដុង្គ ប៉ុន្តែត្រូវអាក់ខានទៅវិញ ហើយបានដកខ្លួនទៅព្រំដែនសៀម។ ក្នុងខែឧសភា ឆ្នាំ ១៨៨៦ បក្សពួករបស់ព្រះអង្គស៊ីវត្ថាចំនួន ៥០០០ នាក់ចូលវាយភ្នំពេញ តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមក រហូតដល់ឆ្នាំ ១៨៩០ ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឱ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រខូចខាតយ៉ាងដំណំ។ ក្នុងខែមីនា ឆ្នាំ ១៨៩០ ពួកអាណានិគមបារាំងបានស្នើសុំជួបជាមួយព្រះអង្គស៊ីវត្ថាដើម្បីធ្វើកិច្ចចរចា តែគ្មានលទ្ធផលអ្វីសោះ។ ក្នុងឆ្នាំ ១៨៩១ ព្រះអង្គម្ចាស់ស៊ីវត្ថាបានទទួលមរណភាពដោយជំងឺនៅភាគខាងជើងសំបូរ។ ចលនាបះបោររបស់ព្រះអង្គក៏បែកខ្ញែកគ្នាបន្តិចម្ដងៗ។ ក្នុងឆ្នាំ ១៨៨៥ ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅខេត្តមួយចំនួន ពិសេសគឺចលនាតស៊ូដឹកនាំដោយពិស្ណុលោកឈូក និងក្រឡាហោមគង់។ ចលនាក្រឡាហោមគង់ (ឆ្នាំ១៨៨៥-១៨៨៦) មានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ក្រឡាហោមគង់បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ ១៨៨៦ បារាំងបានប្រើល្បិចអញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។ វិស្ណុលោកឈូក (ឆ្នាំ ១៨៨៥-១៨៨៦) ជាចលនាបះបោរខ្លាំងខ្លាដែលចូលរួមជាមួយក្រុមរបស់ក្រឡាហោមគង់។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវបានគេធ្វើឃាត។ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩២៥ នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចលនាបះបោរមួយបានកើតឡើងផងដែរ។ ចលនាបះបោរនេះបង្កឡើងដោយមេក្រុមពីរនាក់ឈ្មោះ ជួន និង នៅ ដែលបានប្រមូលបក្សពួករបស់គេតាមវាយប្រហារបារាំងនៅទីនោះ។ ក្នុងពេលដែលលោករេស៊ីដង់បាដេស បានចុះទៅទារពន្ធដោយផ្ទាល់នៅសាលាឃុំក្រាំងលាវ ប្រជាជនដែលមិនសប្បាយចិត្តនឹងការគាបសង្កត់ទារពន្ធដារគ្រប់បែបយ៉ាងរបស់បារាំងបាននាំគ្នាតវ៉ាប្រឆាំង។ ការណ៍នេះបានផ្ដល់ឱកាសឱ្យចលនារបស់ជួន និងនៅដែលបង្កប់ខ្លួននៅទីនោះងើបឡើងបំបះបំបោរប្រជាជន រួចក៏បានសម្លាប់លោករេស៊ីដង់បាដេស អ្នកបកប្រែភាសាបារាំងម្នាក់ និងកងរក្សាស្រុកម្នាក់។ ចលនានេះបានធ្វើឱ្យបារាំងខឹងសម្បារយ៉ាងខ្លាំង រួចបានបង្គាប់ឱ្យព្រះបាទស៊ីសុវត្ថិចេញនូវព្រះរាជប្រកាសមួយប្ដូរឈ្មោះភូមិនេះពីភូមិក្រាំងលាវ ទៅជាភូមិតិរិច្ឆាន នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩២៥។